ជំនឿអំពីដំណើររបស់ព្រលឹងបន្ទាប់ពីការស្លាប់ គឺជាផ្នែកមួយដ៏សំខាន់ និងស៊ីជម្រៅនៃទស្សនៈពិភពលោករបស់ខ្មែរ ដែលត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងព្រះពុទ្ធសាសនា និងជំនឿបុរាណផ្សេងៗទៀត។ ជំនឿនេះឆ្លុះបញ្ចាំងពីការយល់ឃើញអំពីអត្ថិភាព ការវិលវល់ និងផលវិបាកនៃកម្មផល។ យោងតាមជំនឿខ្មែរ នៅពេលដែលមនុស្សស្លាប់ គឺមិនមែនជាទីបញ្ចប់នោះទេ ប៉ុន្តែជាការផ្លាស់ប្ដូរដំណាក់កាលមួយទៀត។ នៅពេលដែលរាង្គកាយឈប់ដំណើរការវិញ្ញាណត្រូវបានគេជឿថាបាន ចាកចេញពីរូបកាយ ដែលជាលំនៅចុងក្រោយ។ ដំណើរការនេះជារឿយៗត្រូវបានគេពណ៌នាថាជាការចាកចេញដោយឈឺចាប់ និងមិនទាន់អស់អាល័យ ហើយវាអាស្រ័យលើកម្មផលរបស់បុគ្គលនោះ។ សម្រាប់អ្នកដែលស្លាប់ដោយមានចិត្តស្ងប់ ហើយព្រមទទួលយកផលកម្ម ឬមានបុណ្យច្រើន វិញ្ញាណនោះអាចនឹងចេញទៅដោយស្ងប់សុខ។ ចំណែកអ្នកដែលស្លាប់ដោយទុក្ខទោស ឬមានកម្មច្រើន វិញ្ញាណអាចនឹងប្រកាន់ភ្ជាប់នឹងរូបកាយ ឬជួបការលំបាកចាកចេញ ហើយនៅវិលវល់ តែលតោល។ បន្ទាប់ពីចាកចេញពីរូបកាយភ្លាមៗ វិញ្ញាណមិនទាន់ទៅចាប់កំណើតភ្លាមៗនោះទេ។ បន្ទាប់ពីស្លាប់ត្រូវបានគេជឿថាបាន វិលវល់នៅក្បែរៗបរិវេណដែលខ្លួនស្លាប់ ឬក្បែរមនុស្សជាទីស្រឡាញ់មួយរយៈ ជារឿយៗគេជឿថាប្រហែល៧ថ្ងៃ ឬ៤៩ ថ្ងៃ។ ប្រហែល ៧ថ្ងៃឬ ៤៩ថ្ងៃព្រលឹងអាចនឹងមិនទាន់ដឹងច្បាស់ថាខ្លួនបានស្លាប់នោះទេ ឬកំពុងស្វែងរកទិសដៅរបស់ខ្លួន។ នៅក្នុងព្រះពុទ្ធសាសនា ស្ថានភាពរវាងការស្លាប់និងការចាប់កំណើតថ្មីត្រូវបានគេហៅថា គន្ធព្វ(គន់-ធាប់)ឬកាយចិត្ត។ គន្ធព្វ ឬកាយចិត្តវាគឺជាភពបណ្ដោះអាសន្នមួយដែលវិញ្ញាណនៅជាពាក់កណ្ដាលផ្លូវ រង់ចាំការកំណត់នូវភពកំណើតថ្មី។ វិញ្ញាណអាចមើលឃើញ និងឮនូវអ្វីដែលកើតឡើងនៅជុំវិញខ្លួន ប៉ុន្តែមិនអាចប៉ះពាល់ ឬទំនាក់ទំនងជាមួយមនុស្សរស់នៅបានឡើយ។ ខ្មែរជឿថា ព្រលឹងនៅដំណាក់កាល គន្ធព្វឬកាយចិត្ត អាចមកលងបន្លាច ឬបង្ហាញខ្លួនឱ្យឃើញដល់អ្នកនៅរស់ ជាពិសេសប្រសិនបើពួកគេមានកង្វល់ មិនអស់ចិត្តឬមានកម្មផលជាប់ជំពាក់។ ព្រលឹងនៅវិលៗនេះហើយជាមូលហេតុដែលគេធ្វើពិធីបុណ្យឧទ្ទិសកុសលឬរាប់បាត្រ ដើម្បីជាការរំដោះវិញ្ញាណឱ្យបានទៅកាន់សុគតិភព។ ដំណាក់កាលបន្ទាប់ពីការវិលវល់បណ្ដោះអាសន្ន គឺការកំណត់ជោគវាសនារបស់ព្រលឹងទៅតាមកម្មផលដែលខ្លួនបានសាង។ ព្រះពុទ្ធសាសនាមិនជឿលើអាទិទេពណាមួយមកកាត់សេចក្ដីនោះទេ គឺលទ្ធផលនៃអំពើល្អ និងអំពើអាក្រក់ដែលបុគ្គលម្នាក់ៗបានសាងកាលនៅរស់ជាអ្នកកំណត់ជោគវាសនា។ បើបុគ្គលនោះបានសាងអំពើល្អច្រើនដូចជា ការធ្វើបុណ្យ ទាន សីល ភាវនា ការជួយអ្នកដទៃដោយចិត្តបរិសុទ្ធ វិញ្ញាណរបស់គេនឹងត្រូវបានទាញទៅរក សុគតិភព ដូចជាឋានសួគ៌ ឬទៅចាប់កំណើតជាមនុស្សល្អ មានបុណ្យស័ក្តិខ្ពង់ខ្ពស់។ បើបុគ្គលនោះបានសាងអំពើអាក្រក់ច្រើនដូចជា ការសម្លាប់ លួច ប្លន់ ក្បត់ ល្មើសសីល ប្រព្រឹត្តអំពើពាលអាវ៉ាសែ វិញ្ញាណរបស់គេនឹងត្រូវបានទាញទៅរកភពអាក្រក់ដូចជានរក ទៅចាប់កំណើតជាប្រេត អសុរកាយ ឬជាសត្វតិរច្ឆាន។ នៅពេលដែលកម្មផលបានកំណត់ហើយ វិញ្ញាណនឹងចាប់បដិសន្ធិឡើងវិញភ្លាមៗនៅភពថ្មីនោះ ការចាប់បដិសន្ធិថ្មីនេះអាចកើតឡើងដោយមិនបាច់រង់ចាំយូរឡើយ បន្ទាប់ពីកម្មផលបានកំណត់។ ភព៤ក្នុងសង្សារវដ្ដ ក្នុងជំនឿខ្មែរ និងព្រះពុទ្ធសាសនា ភពដែលវិញ្ញាណអាចទៅចាប់កំណើតបានមាន៤ធំៗគឺ ភពមនុស្ស ភពទេវតា ភពតិរច្ឆាន ភពនរក ប្រេត អសុរកាយ។ ការវិលវល់ក្នុងវដ្ដសង្សារ ជាដំណើរនៃការស្លាប់ ការផ្ដាច់ចេញពីកាយ ការកាត់សេចក្ដីដោយកម្មផល និងការចាប់កំណើតថ្មីនេះ គឺជាផ្នែកមួយនៃវដ្ដនៃការកើតចាស់ឈឺស្លាប់ ដែលវិញ្ញាណនៅតែបន្តវិលវល់ដដែលៗ រហូតទាល់តែបុគ្គលនោះបានសម្រេចនូវព្រះនិព្វាន ទើបរួចចាកផុតពីវដ្ដនេះ។ ជំនឿខ្មែរអំពីដំណើររបស់ព្រលឹងបន្ទាប់ពីការស្លាប់គឺមិនមែនជាការបញ្ចប់ឡើយ ប៉ុន្តែជាការបន្តដំណើរមួយដែលកំណត់ដោយកម្មផលរបស់ខ្លួន។ ការដាស់តឿនឱ្យមនុស្សគ្រប់រូបគិតគូរអំពីអំពើដែលខ្លួនបានប្រព្រឹត្តកាលនៅរស់ ដើម្បីធានាបាននូវដំណើរទៅកាន់សុគតិភពនៅជាតិខាងមុខ។